សន្ទួចស្ទួចត្រី គឺជាឧបករណ៍នេសាទបុរាណមួយដែលប្រើសម្រាប់ចាប់ត្រី ដោយប្រើវិធីសាស្ត្រប្រពៃណីជនជាតិខ្មែរ។ សន្ទូចឬស្សី ជាឧបករណ៍ស្ទួចត្រីបែបប្រពៃណី ប្រើសម្រាប់ស្ទួចត្រីនៅតាមបឹង ទន្លេ ឬ ព្រែក។ វាមានកំណើតជាយូរមកហើយ នៅក្នុងសហគមន៍នេសាទរបស់ខ្មែរ។ សន្ទូចនេះ ត្រូវបានធ្វើឡើងពីឬស្សី ដែលជាសម្ភារៈធម្មជាតិប្រៀបដូចកាំបិតងាយរកបាន និងមានភាពធន់និងបត់បែនបានល្អ។ វាជាឧបករណ៍សំខាន់មួយសម្រាប់អ្នកនេសាទប្រើ សម្រាប់ចាប់ត្រីពីទន្លេ បឹង ស្ទឹង ឬសមុទ្រ។ ដើមឬស្សីមានសម្បត្តិធម្មជាតិ រឹង មិនរលួយ ងាយរក និងបត់បែនបាន ធ្វើឲ្យសន្ទូចដែលធ្វើពីឬស្សីមានគុណភាពល្អ ប្រើបានយូរ។ ការប្រើសន្ទូចគឺជាវិធីមួយក្នុងចំណោមវិធីនេសាទចាស់ៗដែលទាក់ទងនឹងជីវភាពរស់នៅ និងអាហារបំប៉នប្រចាំថ្ងៃរបស់មនុស្ស ជាពិសេសនៅតាមជនបទ។ អ្នកនេសាទខ្លះប្រើសន្ទូចឬស្សី ដើម្បីចាប់ត្រីយកទៅលក់ជាចំណូលមកចិញ្ចឹមគ្រួសារ។ ដើម្បីសន្សំថវិកា មនុស្សខ្លះនេសាទត្រីខ្លួនឯងដោយប្រើសន្ទួច ជំនួសឲ្យការទិញត្រីពីផ្សារ។ សន្ទួចត្រូវបានដាក់នៅក្នុងទឹកដូចជា បឹង ស្ទឹង ឬទន្លេ កន្លែងដែលគេជឿថាមានត្រី។ ភាគច្រើនគេដាក់នុយ ឬ អាហារផ្សេងទៀតនៅខាងក្នុង ដើម្បីទាក់ទាញត្រីឲ្យចូលសុី។ បន្ទាប់ពីត្រីសុីសន្ទូច អ្នកនេសាទនឹងលើកសន្ទួចឡើង ហើយយកត្រីចេញ។ ការស្ទូចត្រីដោយប្រើសន្ទូច ជារបបនេសាទប្រើស្នាដៃកែច្នៃរបស់ខ្មែរបុរាណ ដែលជាចំណែកនៃវប្បធម៌មួយ។ កាលពីមុន មនុស្សភាគច្រើនប្រើឧបករណ៍ពីធាតុធម្មជាតិ ដូចជា ឬស្សី ចម្រាស់ ស្មៅ ឬខ្សាច់សត្វ ដើម្បីបង្កើតឧបករណ៍នេសាទ។ នៅពេលបច្ចុប្បន្ននេះ បើទោះបីមានសន្ទូចធ្វើពីប្លាស្ទិកឬលោហៈក៏ដោយ ក៏សន្ទូចឬស្សីនៅតែមានតម្លៃក្នុងការអភិរក្សវប្បធម៌។ សន្ទូចឬស្សីក៏ត្រូវបានបង្ហាញក្នុងពិព័រណ៍វប្បធម៌ និងប្រើប្រាស់ក្នុងសាលារៀនសិប្បកម្មផងដែរ។